ផ្លែទុរេន គឺជាផ្លែឈើដ៏ល្បីល្បាញមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ផ្លែឈើនេះមានសំបកក្រាស់មានពណ៌បៃតងស្រោបដោយបន្លាស្រួច មានសាច់ពណ៌លឿងទុំ ហើយជួនកាលក៏មានពណ៌សផងដែរ។ ក្លិនរបស់ទុរេនគឺមានលក្ខណៈពិសេស ដែលមនុស្សមួយចំនួនយល់ថាមានក្លិនក្រអូបឈ្ងុយ ហើយមនុស្សមួយចំនួនទៀតបែរជាយល់ថាមានក្លិនមិនល្អទៅវិញ។ មូលហេតុដ៏ចម្បងបំផុតដែលធ្វើឲ្យទុរេនពេញនិយមគឺ វារសជាតិផ្អែមឆ្ងាញ់ និងសាច់ទន់ស្អិតរមួត។ ទោះបីជាមនុស្សមួយចំនួនមិនចូលចិត្តក្លិនរបស់វាក៏ដោយ ក៏អ្នកដែលនិយមបរិភោគទុរេនបែរជាយល់ថាក្លិននេះហើយជាផ្នែកមួយដែលទាក់ទាញនិងប្លែកពីផ្លែឈើផ្សេងៗ។ ក្លិនរបស់ទុរេនមិនមែនគ្រាន់តែជាក្លិនផ្លែឈើធម្មតានោះទេ តែវាជាក្លិនដែលធ្វើឲ្យមនុស្សញៀននឹងបរិភោគវា។ ក្រៅពីរសជាតិ ទុរេនក៏មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពផងដែរ ព្រោះវាសម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីន ស៊ី វីតាមីន ប៊េ និងសារធាតុរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ជាតិដែក និងម៉ាញ៉េស្យូម។ នៅក្នុងទុរេន ក៏មានជាតិសរសៃ ដែលជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ។ សម្រាប់អ្នកដែលធ្វើការងារប្រើកម្លាំងខ្លាំង ឬកីឡាករ ពួកគេបរិភោគទុរេនដើម្បីបំពេញកម្លាំងឡើងវិញ ព្រោះវាសម្បូរដោយកាបូអ៊ីដ្រាតដែលអាចផ្តល់ថាមពលភ្លាមៗ។ ពីមុនទុរេនត្រូវបានគេចាត់ទុកជាផ្លែឈើប្រណីតសម្រាប់តែអ្នកមានលទ្ធភាពទិញប៉ុណ្ណោះ។ ប៉ុន្តែជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ចនិងការកើនឡើងនៃចំណូលរបស់ប្រជាជនកម្ពុជា ការបរិភោគទុរេនបានក្លាយជាផ្នែកមួយនៃការបង្ហាញពីភាពធូរធារក្នុងជីវភាព។ លើសពីនេះ ទុរេនក៏ត្រូវបានគេយកទៅកែច្នៃជាបង្អែមជាច្រើនប្រភេទផងដែរ ដូចជា ការ៉េមទុរេន បាយដំណើបទុរេននិងនំដុតផ្សេងៗទៀត ដែលធ្វើឲ្យអ្នកដែលមិនធ្លាប់បរិភោគផ្លែទុរេនចាប់អារម្មណ៍និងបានភ្លក់រសជាតិរបស់វាផងដែរ។ នៅក្នុងប្រទេសកម្ពុជា រដូវប្រមូលផលផ្លែទុរេនជាធម្មតាស្ថិតនៅចន្លោះពី ចុងខែមេសា ដល់ខែកក្កដា។ ក្នុងរយៈពេលនេះ ទុរេនត្រូវបានដាក់លក់ច្រើនជាងពេលណាៗទាំងអស់នៅតាមទីផ្សារ និងមានតម្លៃសមរម្យជាងរដូវផ្សេងៗទៀត។ ផ្លែទុរេនត្រូវការអាកាសធាតុក្តៅនិងមានសំណើមដើម្បីលូតលាស់បានល្អ។ ខែមេសាដល់ខែកក្កដាជាពេលដែលរដូវក្តៅចូលមកដល់ដំបូងបង្អស់ ហើយក៏មានភ្លៀងធ្លាក់ខ្លះៗផងដែរ ដែលជាលក្ខខណ្ឌអាកាសធាតុល្អបំផុតសម្រាប់ការលូតលាស់របស់ទុរេន។ ដោយសារកត្តាអាកាសធាតុអំណោយផល កសិករដាំទុរេននៅកម្ពុជាអាចប្រមូលផលទុរេនបានច្រើនក្នុងអំឡុងពេលនេះ ដូច្នេះទើបធ្វើឲ្យតម្លៃទុរេនចុះថោកជាងធម្មតា។ ក្នុងចំណោមតំបន់ដាំដុះទុរេននៅកម្ពុជា ទុរេនមកពី ខេត្តកំពត ត្រូវបានគេទទួលស្គាល់ថាមានគុណភាពនិងរសជាតិពិសេសបំផុត។ ដោយសារតែដីនិងអាកាសធាតុនៅខេត្តនេះមានលក្ខណៈពិសេស វាធ្វើឲ្យរសជាតិរបស់ទុរេនខុសប្លែកពីទុរេននៅតំបន់ដទៃ។ ក្រៅពីកំពត ក៏មានតំបន់មួយចំនួនទៀតដូចជានៅខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលអាចដាំទុរេនបានផលល្អផងដែរ។ ការនិយមបរិភោគទុរេននៅកម្ពុជាមានការកើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រជាជនកម្ពុជាមិនត្រឹមតែចូលចិត្តបរិភោគទុរេនជាផ្លែទុំនោះទេ ប៉ុន្តែក៏បានកែច្នៃវាទៅជាមុខម្ហូប និងបង្អែមជាច្រើនប្រភេទផងដែរ។ ពូជទុរេនម៉ាន់ថងជាស្តេចទុរេនដែលល្បីរន្ទឺនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាទុរេនដែលពេញនិយមជាងគេនៅកម្ពុជាផងដែរ។ វាមានរសជាតិផ្អែមឆ្ងាញ់ប្លែកពីគេ និងសាច់ស្អិតរមួតដូចប៊័រ ថែមទាំងមានសាច់ក្រាស់ ហើយគ្រាប់តូចជាងពូជទុរេនដទៃទៀតផង។ ដូច្នេះវាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលទើបចាប់ផ្ដើមបរិភោគទុរេនព្រោះក្លិនរបស់វាមិនសូវខ្លាំងពេក។ ចំណែកទុរេនមូសាន់ឃីង វិញក៏ពេញនិយមខ្លាំងណាស់ដែរ ហើយពូជនេះមានតម្លៃថ្លៃជាងគេលើទីផ្សារ។ វាមានរសជាតិផ្អែមលាយល្វីងបន្តិចយ៉ាងប្លែកមាត់ និងមានក្លិនក្រអូបខ្លាំង ហើយអ្នកដែលនិយមបរិភោគទុរេនយូរឆ្នាំតែងតែស្វែងរកទិញពូជទុរេនពូជនេះមកបរិភោគ។ ក្រៅពីបរិភោគទុរេនជាផ្លែទុំ គេក៏យកវាទៅច្នៃជាអាហារប្លែកៗបានយ៉ាងសម្បូរបែបផងដែរ។ តួយ៉ាងដូចជា បង្អែមទុរេន ជាដើម ដែលការយកទុរេនទៅកែច្នៃជាបង្អែមនេះ មានការពេញនិយមខ្លាំង។ ឧទាហរណ៍ បាយដំណើបទុរេន ដែលជាបង្អែមដ៏ល្បីនៅទូទាំងអាស៊ីអាគ្នេយ៍ជាពិសេសនៅកម្ពុជា ហើយត្រូវបានគេបរិភោគជាមួយបាយដំណើបលាយទឹកខ្ទិះដូង។ ក្រៅពីនេះ ក៏មាន បង្អែមចេកអាំងទុរេន និង បង្អែមផ្លែឈើដែលដាក់ទុរេនចូលជាមួយ ជាដើម។ ទន្ទឹមនឹងនេះគេក៏យកទុរេននេះទៅធ្វើជា ភេសជ្ជៈដូចជាទឹកក្រឡុក និងការ៉េមផងដែរ។ ការ៉េមទុរេន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកបរិភោគគ្រប់វ័យ ព្រោះវាមានរសជាតិផ្អែមនិងត្រជាក់ឆ្ងាញ់។ ម្យ៉ាងវិញទៀតផ្លែទុរេនក៏អាចយកទៅធ្វើជានំដុត នំផាត់ នំម៉ាឡៃ នំគូឆាយ ឬនំនែកផ្សេងៗទៀតជាដើម។ ប្រទេសកម្ពុជាមានការអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែទុរេន ហើយមិនពឹងផ្អែកតែលើការនាំចូលនោះទេ។ ជាមួយនឹងលក្ខខណ្ឌអាកាសធាតុដ៏សមស្រប ធនធានដីមានជីជាតិ និងការរីកចម្រើននៃបច្ចេកទេសកសិកម្ម កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការដាំដុះទុរេន។ លក្ខខណ្ឌនេះគឺល្អបំផុតសម្រាប់ការដាំដុះទុរេន ពិសេសខេត្តល្បីៗដែលដាំទុរេនបានផលល្អរួមមាន កំពត កំពង់ចាម និងពោធិ៍សាត់។ ជាពិសេស ទុរេនកំពត ត្រូវបានគេឲ្យតម្លៃខ្ពស់ព្រោះមានរសជាតិផ្អែមឈ្ងុយប្លែកពីគេ។ កសិករខ្មែរបានពង្រឹងចំណេះដឹងនិងបច្ចេកទេសដាំដុះរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កើនទិន្នផលនិងគុណភាពផ្លែទុរេន។ លើសពីនេះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការជំរុញការដាំដុះទុរេនដោយអនុវត្តស្តង់ដារកសិកម្មល្អ ផងដែរ។ ទន្ទឹមនឹងនេះទុរេនខ្មែរមានការពេញនិយមខ្លាំងនៅលើទីផ្សារក្នុងស្រុក។ ក្រៅពីនេះ កម្ពុជាក៏បាននឹងកំពុងស្វែងរកទីផ្សារនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិដូចជាប្រទេសចិនផងដែរ។ ទោះបីជាកម្ពុជាមានលទ្ធភាពដាំដុះទុរេនបានយ៉ាងច្រើនក៏ដោយ ក៏នៅមានការនាំចូលខ្លះៗពីប្រទេសជិតខាងដូចជាវៀតណាមឬថៃជាដើម ដើម្បីបំពេញតម្រូវការទីផ្សារនៅក្រៅរដូវកាលនៃការប្រមូលផល។ ជាងនេះទៅទៀត ក៏មានការនាំចូលទុរេនពូជពិសេសៗមួយចំនួនដែលកម្ពុជាមិនទាន់បានដាំដុះផងដែរ។ ការនាំចូលគ្រាន់តែជាផ្នែកមួយដើម្បីបំពេញចន្លោះនៃការផ្គត់ផ្គង់ប៉ុណ្ណោះ យ៉ាងណាមិញកម្ពុជានៅតែបន្តជំរុញការដាំដុះដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។